ទំនាក់ទំនងរវាងមាតាបិតា និងកូននៅក្នុងគ្រួសារខ្មែរត្រូវបានកសាងឡើងយ៉ាងរឹងមាំទៅលើមូលដ្ឋាននៃ ការគោរព កាតព្វកិច្ច និង ការគាំទ្រគ្នាទៅវិញទៅមក។ ទោះបីជាមានការប្រែប្រួលតាមសម័យកាល និងទីកន្លែងក៏ដោយ ក៏លក្ខណៈសំខាន់ៗមួយចំនួននៅតែត្រូវបានរក្សាទុក។ នៅក្នុងសង្គមខ្មែរ ការគោរព និងកតញ្ញុតាធម៌ ដើរតួនាទីយ៉ាងសំខាន់ និងជាគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនងរវាងមាតាបិតា និងកូន។ កូនៗត្រូវបានបង្រៀនឱ្យចេះដឹងគុណ ចេះស្ដាប់បង្គាប់ និងថែរក្សាមាតាបិតាវិញនៅពេលចាស់ជរា។ គុណធម៌ទាំងពីរនេះ មិនមែនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ។ តែជាចំណែកមួយដែលបង្កប់យ៉ាងជ្រៅក្នុងវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនកម្ពុជាពីបុរាណរៀងមក។ ការគោរពចំពោះមាតាបិតាត្រូវបានចាត់ទុកជាគុណធម៌ចម្បងដែលកូនគ្រប់រូបត្រូវតែមាន។ កូនៗត្រូវនិយាយស្តីដោយគួរសម ប្រើពាក្យសំដីពីរោះ ចៀសវាងពាក្យអសុរោះ ឬពាក្យបោះបោក។ ពេលដើរកាត់ ឬអង្គុយក្បែរឪពុកម្តាយ ត្រូវប្រុងប្រយ័ត្ន និងសម្ដែងកាយវិការសមរម្យ។ កូនល្អគឺកូនដែលចេះស្ដាប់ដំបូន្មាន និងគោរពតាមការណែនាំរបស់មាតាបិតា ជាពិសេសរឿងសំខាន់ៗក្នុងជីវិតដូចជា ការសិក្សា ការងារ ឬការសម្រេចចិត្តផ្សេងៗ។ គោរពតាមដំបូន្មាន ការណែនាំ និងការសម្រេចចិត្តរបស់មាតាបិតា ដរាបណាការណែនាំទាំងនោះមិននាំទៅរកអំពើអាក្រក់។ នៅពេលមាតាបិតាចាស់ជរា ឬមានជម្ងឺ កូនៗត្រូវមានកាតព្វកិច្ចថែទាំ ចិញ្ចឹមបីបាច់ និងផ្ដល់ក្ដីស្រឡាញ់យ៉ាងពេញលេញ ដែលជាការបង្ហាញនូវការគោរពខ្ពស់បំផុត។ កូនត្រូវចៀសវាងរាល់ទង្វើណាដែលនាំឲ្យខូចកិត្តិយស ឬបង្កប់នូវភាពអាម៉ាស់ដល់គ្រួសារ និងមាតាបិតា។ កតញ្ញុតាធម៌គឺជាការដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់មាតាបិតា ដែលបានចិញ្ចឹមបីបាច់ ថែរក្សា និងផ្ដល់ក្ដីស្រឡាញ់គ្មានលក្ខខណ្ឌតាំងពីតូចរហូតដល់ធំ។ ទោះបីមិនអាចសងគុណឪពុកម្ដាយអស់មួយជីវិតក៏ដោយ ក៏កូនត្រូវខិតខំប្រឹងប្រែងធ្វើអ្វីៗដើម្បីតបស្នងគុណលោកទាំងពីរវិញតាមលទ្ធភាព។ ឧទាហរណ៍ ការជួយកិច្ចការងារក្នុងផ្ទះ ការរកប្រាក់ផ្គត់ផ្គង់គ្រួសារ ការផ្ដល់កាដូ ឬគ្រាន់តែការសួរសុខទុក្ខជាប្រចាំ។ ជួយសម្រាលការលំបាករបស់មាតាបិតា មិនថាក្នុងកិច្ចការងារ ឬបញ្ហាផ្សេងៗឡើយ។ ប្រសិនបើមាតាបិតាមានបំណងល្អ ឬបំណងប្រាថ្នាណាមួយ កូនៗគួរតែព្យាយាមបំពេញជូនតាមដែលអាចធ្វើបាន។ ប្រព្រឹត្តតែអំពើល្អ សិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងរស់នៅក្នុងសង្គមដោយមានសីលធម៌ល្អ ដើម្បីរក្សាកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គ្រួសារ។ កូនៗ ជាពិសេសកូនប្រុស ត្រូវបានរំពឹងថានឹងទទួលខុសត្រូវក្នុងការថែរក្សាមាតាបិតា នៅពេលពួកគាត់ចាស់ជរា ឬមានជំងឺ។ ការផ្ដល់កន្លែងស្នាក់នៅ ម្ហូបអាហារ និងការយកចិត្តទុកដាក់ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន។ ចំពោះកូនប្រុស ការបួសជាភិក្ខុសង្ឃរយៈពេលខ្លី ឬវែង គឺជាការសងគុណដ៏ធំធេងមួយចំពោះមាតាបិតា ព្រោះអាចឲ្យមាតាបិតាបានបុណ្យកុសល។ កតញ្ញុតាធម៌មិនត្រឹមតែចំពោះមាតាបិតាប៉ុណ្ណោះទេ ថែមទាំងលាតសន្ធឹងដល់ការគោរព និងថែរក្សាមរតកដូនតា រួមទាំងប្រពៃណីទំនៀមទម្លាប់ផងដែរ។ ឧទ្ទិសកុសលផលបុណ្យដល់មាតាបិតាដែលបានចែកឋានទៅហើយ ដើម្បីឱ្យពួកគាត់បានសុខសាន្តក្នុងលោកខាងមុខ។ ការគោរព និងកតញ្ញុតាធម៌គឺជាគុណធម៌ដ៏សំខាន់ដែលធ្វើឲ្យគ្រួសារខ្មែរមានភាពកក់ក្តៅ សុខដុមរមនា និងរឹងមាំ។ ការបណ្ដុះបណ្ដាលគុណធម៌ទាំងនេះតាំងពីតូច គឺជាកាតព្វកិច្ចរបស់មាតាបិតា។ ដើម្បីធានាថាទំនាក់ទំនងគ្រួសារនៅតែស្ថិតស្ថេរ និងជាគំរូដល់មនុស្សជំនាន់ក្រោយ។ តម្លៃនៃការគោរព និងកតញ្ញុតាធម៌នេះ ត្រូវបានបណ្ដុះបណ្ដាលតាំងពីកុមារភាពតាមរយៈការអប់រំក្នុងគ្រួសារ តាមរយៈវត្តអារាម និងតាមរយៈរឿងនិទានប្រជាប្រិយនានា។ វាជាមូលដ្ឋានគ្រឹះដែលធានាបាននូវភាពសុខដុមរមនា និងស្ថិរភាពនៅក្នុងគ្រួសារខ្មែរ។ ហើយជួយពង្រឹងចំណងមនោសញ្ចេតនារវាងជំនាន់មួយទៅជំនាន់មួយទៀត។ នៅក្នុងគ្រួសារខ្មែរ តួនាទី និងទំនួលខុសត្រូវ រវាងមាតាបិតា និងកូន ត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងមានសារៈសំខាន់ណាស់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល និងសុខដុមរមនា។ ទំនាក់ទំនងគ្រួសារមិនមែនត្រឹមតែជាចំណងឈាមជ័រទេ តែជាចំណងនៃកាតព្វកិច្ច គុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ មាតាបិតាត្រូវបានចាត់ទុកជាអ្នកដឹកនាំ និងជាបង្គោលដ៏សំខាន់ក្នុងគ្រួសារ។ ការចិញ្ចឹមបីបាច់ថែរក្សាជាទំនួលខុសត្រូវចម្បងបំផុតរបស់មាតាបិតា។ ពួកគាត់ត្រូវផ្គត់ផ្គង់អាហារ សំលៀកបំពាក់ ទីជម្រកនិងការថែទាំសុខភាពដល់កូនៗតាំងពីតូចរហូតដល់ធំធាត់។ មាតាបិតាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការអប់រំចំណេះដឹងដោយបញ្ជូនកូនទៅសាលារៀន។ ហើយជាពិសេសគឺការអប់រំផ្នែកសីលធម៌ គុណធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការបង្រៀនកូនឲ្យចេះរស់នៅត្រឹមត្រូវក្នុងសង្គម។ មាតាបិតាត្រូវផ្ដល់ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ភាពកក់ក្ដៅ ការលួងលោម និងជាកម្លាំងចិត្តដល់កូនៗ ដើម្បីឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងលូតលាស់បានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ មាតាបិតាត្រូវប្រព្រឹត្តខ្លួនជាគំរូដ៏ល្អដល់កូនៗ ទាំងក្នុងពាក្យសម្ដី កាយវិការ និងអំពើ ដើម្បីឲ្យកូនៗរៀនសូត្រតាម។ មាតាបិតាមានតួនាទីណែនាំកូនៗឲ្យដើរលើផ្លូវត្រូវ ចៀសវាងអំពើអាក្រក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗដែលកូនប្រឈមមុខ។ កូនៗក៏មានតួនាទី និងទំនួលខុសត្រូវយ៉ាងសំខាន់ចំពោះមាតាបិតា និងគ្រួសារផងដែរ។ កូនត្រូវចេះគោរពមាតាបិតា ទាំងកាយវិការ ពាក្យសម្ដី និងស្ដាប់ដំបូន្មានរបស់ពួកគាត់ដោយយកចិត្តទុកដាក់។ នេះគឺជាសសរស្តម្ភនៃគុណធម៌ដ៏សំខាន់ក្នុងសង្គមខ្មែរ។ កូនត្រូវដឹងគុណ និងព្យាយាមតបស្នងសងគុណមាតាបិតាវិញតាមរយៈការជួយកិច្ចការងារផ្ទះ ការខិតខំរៀនសូត្រ ឬធ្វើការងារដើម្បីចិញ្ចឹមពួកគាត់នៅពេលចាស់ជរា។ ការថែទាំនៅពេលចាស់ជរា ឬមានជម្ងឺជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតរបស់កូន។ កូនត្រូវមើលថែ ចិញ្ចឹម និងផ្ដល់សេចក្តីសុខដល់មាតាបិតាដែលចាស់ជរា ឬមានជម្ងឺ ព្រមទាំងបំពេញបំណងពួកគាត់។ កូនត្រូវប្រព្រឹត្តខ្លួនឲ្យបានល្អ ចៀសវាងរាល់ទង្វើណាដែលនាំឲ្យខូចកិត្តិយសគ្រួសារ និងមាតាបិតា។ កូនៗត្រូវជួយសម្រាលបន្ទុកការងារផ្ទះតាមលទ្ធភាពរបស់ខ្លួន ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងការរួមចំណែកដល់គ្រួសារ។ ទំនាក់ទំនងរវាងមាតាបិតា និងកូននៅក្នុងគ្រួសារខ្មែរ គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពកតញ្ញូ និងការបំពេញតួនាទី ព្រមទាំងទំនួលខុសត្រូវរៀងៗខ្លួន។ ការអនុវត្តន៍បានល្អនូវតួនាទី នឹងនាំមកនូវសុភមង្គល សុខដុមរមនា និងភាពរឹងមាំដល់គ្រួសារ និងសង្គមជាតិទាំងមូល។ បច្ចុប្បន្ន ទំនាក់ទំនងមាតាបិតា និងកូននៅក្នុងគ្រួសារខ្មែរក៏មានការប្រែប្រួលខ្លះៗដែរ ដោយសារឥទ្ធិពលនៃសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្ដូរសង្គម។ មាតាបិតាជាច្រើនបានបើកចិត្តទូលាយជាងមុនក្នុងការផ្ដល់សិទ្ធិ និងសេរីភាពឱ្យកូនៗក្នុងការសម្រេចចិត្ត។ ខណៈដែលកូនៗក៏មានឱកាសច្រើនជាងមុនក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍គ្រឹះនៃការគោរព កតញ្ញុតាធម៌ និងការទទួលខុសត្រូវនៅតែជាបេះដូងនៃទំនាក់ទំនងនេះ។